សុភាសិតដែលពោលថា កំភ្លាញស្លាប់ពីព្រោះមាត់ នេះមានន័យត្រង់សំដៅទៅលើសត្វត្រីកំភ្លាញ ដែលអាចស្លាប់ដោយសារមាត់របស់វា ឬដោយសារវាប្រើមាត់មិនប្រយ័ត្ននាំឲ្យជាប់អន្ទាក់ ឬរងគ្រោះ។ ក្នុងន័យប្រៀបធៀប សុភាសិតនេះចង់អប់រំមនុស្សឲ្យចេះប្រយ័ត្នក្នុងការនិយាយស្ដី ព្រោះពាក្យសម្ដីដែលមិនបានគិតឲ្យបានល្អិតល្អន់ អាចបង្កឲ្យមានបញ្ហា ជម្លោះ ឬវិនាសអន្តរាយដល់ខ្លួនឯង។ តម្លៃអប់រំនៃសុភាសិតនេះគឺបង្រៀនយើងអំពីសារៈសំខាន់នៃការនិយាយដោយប្រុងប្រយ័ត្ន និងការចេះទប់ចិត្តខ្លួនឯង។ វាលើកទឹកចិត្តឲ្យយើងគិតមុននឹងនិយាយ ហើយជៀសវាងការនិយាយដើម ការអួតអាង ឬការសន្យាដែលធ្វើមិនបាន។ សុភាសិតនេះជាមេរៀនដ៏មានតម្លៃមួយក្នុងក្រមសីលធម៌នៃការទំនាក់ទំនង ដោយបង្ហាញថា ពាក្យសម្ដីមានឥទ្ធិពលខ្លាំង ហើយអាចមានផលវិបាកធំធេងទាំងល្អទាំងអាក្រក់។ ម៉្យាងវិញទៀត វាលើកកម្ពស់ការបន្ទាបខ្លួន និងការចេះរក្សាអាថ៌កំបាំងផងដែរ។ ឯសុភាសិត ក្របីស្នែងកែង មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ គឺពិពណ៌នាអំពីលក្ខណៈរូបរាងមិនប្រក្រតី ឬខ្វះខាតរបស់សត្វ និងមនុស្ស ក្របីមានស្នែងកោងខុសពីធម្មតា មនុស្សមានភ្នែកស្រលៀង និងក្រពើមានកន្ទុយដាច់ ឬខ្លី។ ក្នុងន័យប្រៀបធៀប សុភាសិតនេះបង្កប់ន័យថា លក្ខណៈរូបរាងមិនធម្មតាទាំងនេះ អាចជាសញ្ញាមួយបញ្ជាក់ពីចរិតលក្ខណៈអវិជ្ជមាន ឬគ្រោះថ្នាក់ដែលលាក់កំបាំង។ ជាឧទាហរណ៍ ក្របីស្នែងកែងអាចនឹងពិបាកគ្រប់គ្រង ឬកាចជាងធម្មតា ឯមនុស្សស្រលៀងភ្នែកអាចត្រូវគេយល់ថាជាមនុស្សបោកប្រាស់ ឬមិនគួរឲ្យទុកចិត្ត ហើយក្រពើកំបុតកន្ទុយអាចនឹងមានល្បិចកលច្រើនជាងមុនព្រោះវាបានសម្របខ្លួនទៅនឹងការបាត់បង់របស់វា។ ដូច្នេះ សុភាសិតនេះបង្ហាញថាយើងគួរប្រុងប្រយ័ត្ននៅពេលជួបមនុស្ស ឬស្ថានភាពបែបនេះ ព្រោះរូបរាងខាងក្រៅជួនកាលអាចជាតម្រុយនៃភាពស្មុគស្មាញនៅខាងក្នុង ឬគ្រោះថ្នាក់ដែលអាចកើតមាន។ តម្លៃអប់រំរបស់វាគឺបង្រៀនយើងឲ្យមានការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ចំពោះអ្វីដែលយើងឃើញ។ វាលើកទឹកចិត្តឲ្យយើងមិនមែនគ្រាន់តែទទួលយកអ្វីៗតាមរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្វែងរកសញ្ញាផ្សេងៗដែលអាចបញ្ជាក់ពីចរិតលក្ខណៈ ឬចេតនាលាក់កំបាំង។ ទោះជាយ៉ាងណា យើងក៏ត្រូវបកស្រាយសុភាសិតនេះដោយប្រុងប្រយ័ត្នដែរ ជៀសវាងការរើសអើងផ្អែកលើលក្ខណៈរូបរាង ប៉ុន្តែត្រូវផ្តោតលើសារសំខាន់នៃការចេះពិចារណា។ រីឯសុភាសិត កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ គឺបង្ហាញយ៉ាងច្បាស់អំពីចំណងនៃញាតិមិត្តដែលមិនអាចកាត់ផ្តាច់បាន និងការឈឺចាប់យ៉ាងខ្លាំងដែលកើតចេញពីជម្លោះក្នុងគ្រួសារ។ ក្នុងន័យត្រង់ អ្នកអាចព្យាយាមកាត់ទឹកដោយកាំបិត ប៉ុន្តែទឹកនឹងហូរមកជួបគ្នាវិញភ្លាមៗដោយគ្មានការបែកបាក់ឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកកាត់សាច់ វានឹងបង្កឲ្យមានការឈឺចាប់យ៉ាងពិតប្រាកដ និងបន្សល់ទុកនូវស្នាមរបួស។ ក្នុងន័យប្រៀបធៀប សុភាសិតនេះជាពាក្យប្រៀបធៀបដ៏មានឥទ្ធិពលសម្រាប់ការមិនអាចបំបែកបាននៃចំណងគ្រួសារ។ ទោះបីជាមានជម្លោះ ឬការមិនចុះសម្រុងគ្នាយ៉ាងណាក៏ដោយនៅក្នុងគ្រួសារ ក៏ចំណងគ្រួសារពុំអាចកាត់ផ្ដាច់បានដែរ។ ប៉ុន្តែ ប្រសិនបើមានការប្រេះឆាធ្ងន់ធ្ងរ ឬការបែកបាក់គ្នាក្នុងគ្រួសារ គឺវាប្រៀបបានដូចជា កាត់សាច់ វានឹងបង្កឲ្យមានការឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំងក្លា និងប៉ះពាល់ដល់អ្នកដែលពាក់ព័ន្ធទាំងអស់។ វាបញ្ជាក់ថា ទោះបីជាមានការឈ្លោះប្រកែកគ្នាកើតឡើងក៏ដោយ ក៏វាមិនគួរនាំឲ្យមានការបែកបាក់ជាអចិន្ត្រៃយ៍ឡើយ ព្រោះផលវិបាកគឺពិតជាឈឺចាប់ខ្លាំងណាស់។ តម្លៃអប់រំនៃសុភាសិតនេះគឺបង្រៀនអំពីតម្លៃនៃការរួបរួមគ្រួសារ និងសារៈសំខាន់នៃការថែរក្សាចំណងញាតិមិត្ត។ វាលើកទឹកចិត្តឲ្យមានការផ្សះផ្សា និងការអភ័យទោសក្នុងគ្រួសារ ដោយសង្កត់ធ្ងន់ថា ការឈឺចាប់នៃការបែកបាក់គឺធំធេងជាងការមិនចុះសម្រុងគ្នាបណ្ដោះអាសន្នណាមួយ។ វាជំរុញឲ្យមានការយល់ចិត្តគ្នា និងការយល់ដឹងគ្នាក្នុងចំណោមសមាជិកគ្រួសារ ដោយរំលឹកពួកគេថា ទោះបីជាមានភាពខុសប្លែកគ្នាក៏ដោយ ចំណងរបស់ពួកគេគឺពិសិដ្ឋ ហើយគួរតែត្រូវបានការពារ។ ហើយវាក៏ជាការអំពាវនាវរកភាពសុខដុមរមនា និងការគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រួសារផងដែរ។